មិត្តភាពគឺជាចំណងទាក់ទងដ៏វិសេសវិសាលបំផុតមួយនៅក្នុងជីវិតមនុស្ស។ ខាងក្រោមនេះគឺជាឃ្លាមួយចំនួន ដែលរៀបរាប់ពីអត្ថន័យ និងតម្លៃនៃមិត្តភាព។ អត្ថន័យនៃមិត្តភាពពិត គឺមិត្តភាពគឺជាស្ពានដែលតភ្ជាប់បេះដូងពីរឱ្យយល់ចិត្តគ្នា។ មិត្តភក្តិល្អប្រៀបដូចជាគ្រាប់ពេជ្រ ដែលមានតម្លៃ និងកម្ររកបាន។ មិត្តភាពពិតមិនមែនមើលលើរយៈពេលដែលស្គាល់គ្នាទេ តែមើលលើភាពស្មោះត្រង់។ មិត្តល្អគឺជាអ្នកដែលដើរចូលមកក្នុងជីវិតយើង នៅពេលដែលអ្នកដទៃដើរចេញទៅ។ មិត្តភាពមិនត្រូវការការសន្យាច្រើន តែត្រូវការការអនុវត្តជាក់ស្ដែង។ មិត្តភាពគឺជាការផ្ដល់ឱ្យដោយមិនរំពឹងការតបស្នង។ មិត្តពិតនឹងប្រាប់ការពិតដល់អ្នក ទោះបីជាវាធ្វើឱ្យអ្នកឈឺចាប់ក៏ដោយ។ មិត្តភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចទិញបានដោយប្រាក់កាស។ មិត្តល្អគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីចំណុចខ្វះខាតរបស់យើងដើម្បីឱ្យយើងកែលម្អ។ ចំណងមិត្តភាពដែលរឹងមាំ កើតចេញពីការជឿជាក់លើគ្នាទៅវិញទៅមក។ មិត្តភាពក្នុងគ្រាលំបាក គឺមិត្តល្អមិនបោះបង់អ្នកចោលឡើយ នៅពេលដែលអ្នកជួបទុក្ខលំបាក។ ទឹកភ្នែករបស់អ្នក នឹងត្រូវបានជូតដោយដៃរបស់មិត្តភក្តិដែលស្មោះត្រង់។ មិត្តភាពពិតប្រាកដនឹងរឹងមាំជាងមុនក្រោយពេលឆ្លងកាត់ព្យុះភ្លៀងនៃជីវិត។ មិត្តល្អគឺជាពន្លឺដែលជួយនាំផ្លូវយើងចេញពីភាពងងឹត។ ក្នុងគ្រាក្រ ទើបយើងដឹងថាអ្នកណាជាមិត្តពិត។ មិត្តភាពគឺជាកម្លាំងចិត្តដែលជួយឱ្យយើងក្រោកឈរឡើងវិញក្រោយពេលដួល។ មិត្តល្អនឹងឈរនៅខាងអ្នក ទោះបីជាពិភពលោកទាំងមូលប្រឆាំងនឹងអ្នកក៏ដោយ។ ការមានមិត្តម្នាក់ដែលយល់ចិត្ត ប្រសើរជាងមានមិត្តរាប់រយនាក់ដែលស្គាល់ត្រឹមតែឈ្មោះ។ មិត្តភាពពិតមិនចេះសាបសូន្យទៅតាមពេលវេលា ឬចម្ងាយផ្លូវឡើយ។ មិត្តគឺជាអ្នកដែលដឹងពីភាពទន់ខ្សោយរបស់អ្នក តែជួយពង្រឹងអ្នកឱ្យខ្លាំងក្លា។ ការផ្ដល់តម្លៃ និងការយោគយល់ គឺជាការទទួលយកអ្វីដែលជាខ្លួនយើងពិតប្រាកដ។ ការចេះអត់ឱនឱ្យគ្នាគឺជាអាថ៌កំបាំងដែលធ្វើឱ្យមិត្តភាពស្ថិតស្ថេរ។ មិត្តល្អមិនដែលច្រណែននឹងជោគជ័យរបស់អ្នកឡើយ។ មិត្តភាពគឺជាការចែករំលែកទាំងក្ដីសុខ និងក្ដីទុក្ខ។ ការស្ដាប់ដោយយកចិត្តទុកដាក់ គឺជាការផ្ដល់តម្លៃខ្ពស់បំផុតក្នុងមិត្តភាព។ មិត្តភាពដែលល្អគឺមិត្តភាពដែលជួយរុញច្រានគ្នាទៅរកភាពវិជ្ជមាន។ កុំបោះបង់មិត្តចាស់ដើម្បីតែមិត្តថ្មីដែលមិនទាន់ស្គាល់ចិត្ត។ មិត្តភាពគឺជាការគោរពសិទ្ធិ និងឯកជនភាពរបស់គ្នាទៅវិញទៅមក។ ពាក្យសម្តីផ្អែមល្ហែមមិនប្រាកដថាជាមិត្តល្អ តែទង្វើល្អទើបជាមិត្តពិត។ មិត្តភាពគឺជាការលូតលាស់ទៅមុខជាមួយគ្នា។ សកម្មភាព និងការចងចាំការសើចសប្បាយជាមួយមិត្តភក្តិគឺជាថ្នាំព្យាបាលភាពតានតឹងដ៏ល្អបំផុត។ រាល់ការធ្វើដំណើរជាមួយមិត្តភក្តិ គឺជាការបង្កើតការចងចាំដែលមិនអាចបំភ្លេចបាន។ ការញ៉ាំអាហារជាមួយមិត្តភក្ដិ គឺបង្កើនរសជាតិអាហារកាន់តែឆ្ងាញ់។ ការនិយាយគ្នារាប់ម៉ោងជាមួយមិត្តភក្តិ ធ្វើឱ្យយើងភ្លេចអស់ទុក្ខកង្វល់។ មិត្តភាពគឺជាការយល់ចិត្តគ្នា ទោះបីជាមិនបាននិយាយមួយម៉ាត់ក៏ដោយ។ កាដូដ៏មានតម្លៃបំផុតពីមិត្តភក្តិ គឺពេលវេលាដែលគេផ្ដល់ឱ្យយើង។ មិត្តភាពគឺជាការជួយរំលឹកគ្នាឱ្យដើរលើផ្លូវដែលត្រឹមត្រូវ។ សូម្បីតែរឿងតូចតាច ក៏ក្លាយជារឿងធំ និងរីករាយនៅពេលធ្វើជាមួយមិត្តភក្តិ។ មិត្តភាពពិត គឺជាមិត្តដែលអាចរក្សាអាថ៌កំបាំងឱ្យគ្នាទៅវិញទៅមក។ មិត្តល្អប្រៀបដូចជាផ្កាយ ទោះបីយើងមើលមិនឃើញជានិច្ច ក៏ដឹងថាវានៅទីនោះ។ ជីវិតដែលគ្មានមិត្តភាព ប្រៀបដូចជាសួនច្បារដែលគ្មានផ្កា។ មិត្តភាពធ្វើឱ្យពិភពលោកនេះក្លាយជាកន្លែងដែលគួរឱ្យរស់នៅ។ ការជ្រើសរើសមិត្តភក្តិ គឺជាការជ្រើសរើសអនាគតរបស់ខ្លួនឯង។ មិត្តភាពគឺជាផ្នែកមួយនៃសុភមង្គលក្នុងគ្រួសារទីពីររបស់យើង។ មិត្តល្អនឹងជួយការពារកិត្តិយសរបស់អ្នកនៅពីក្រោយខ្នង។ មិត្តភាពគឺជាការហ៊ាននិយាយពាក្យថា "សុំទោស" នៅពេលធ្វើខុស។ ចម្ងាយផ្លូវមិនមែនជាឧបសគ្គសម្រាប់មិត្តភាពដែលស្មោះត្រង់ឡើយ។ មិត្តភាពគឺជាការរៀនសូត្រពីគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ។ ការមានមិត្តល្អម្នាក់ គឺគ្រប់គ្រាន់សម្រាប់ជីវិតមនុស្សម្នាក់ទៅហើយ។ មិត្តភាពគឺជាការផ្តល់សេរីភាពឱ្យគ្នាទៅវិញទៅមក។ ទំនុកចិត្តគឺជាគ្រឹះដ៏រឹងមាំបំផុតនៃមិត្តភាព។ មិត្តភាពដែលគ្មានភាពស្មោះត្រង់ នឹងរលាយបាត់ទៅវិញដូចផ្សែង។ មិត្តពិតមិនដើរនិយាយអាក្រក់ពីអ្នក ដើម្បីលើកតម្កើងខ្លួនឯងឡើយ។ ភាពស្មោះត្រង់ក្នុងមិត្តភាព នាំមកនូវសេចក្តីសុខផ្លូវចិត្ត។ មិត្តភាពគឺជាការជឿជាក់លើសមត្ថភាពរបស់គ្នាទៅវិញទៅមក។ មិត្តល្អនឹងមិនទុកឱ្យអ្នកធ្វើរឿងខុសឆ្គងម្នាក់ឯងឡើយ។ មិត្តភាពគឺជាការចេះចែករំលែកទោះបីជាយើងមានតិចតួចក៏ដោយ។ ការក្បត់ទំនុកចិត្តមិត្តភក្តិ គឺជាការបំផ្លាញខ្លួនឯង។ មិត្តភាពគឺជាការរក្សាសន្យាទោះបីជាវាជារឿងតូចតាចក៏ដោយ។ មិត្តភាពគឺជាការចេះបារម្ភពីសុខទុក្ខគ្នាដោយស្មោះពីបេះដូង។ ចូរថែរក្សាមិត្តភាពឱ្យដូចជាការថែរក្សាជីវិតខ្លួនឯង។ មិត្តភាពគឺជាសិល្បៈនៃការរស់នៅជាមួយអ្នកដទៃដោយភាពរីករាយ។ គ្មាននរណាម្នាក់លំបាកឡើយ ប្រសិនបើគេមានមិត្តល្អនៅក្បែរខ្លួន។ មិត្តភាពគឺជាការបន្សល់ទុកនូវស្នាមញញឹមឱ្យគ្នាទៅវិញទៅមក។ មិត្តល្អគឺជាគ្រូបង្រៀនផង និងជាបងប្អូនបង្កើតផង។ មិត្តភាពធ្វើឱ្យរាល់ការលំបាកក្លាយជាការងាយស្រួល។ ការវិនិយោគលើមិត្តភាព គឺជាការវិនិយោគដែលចំណេញបំផុតក្នុងជីវិត។ មិត្តភាពគឺជាការបង្កើតពិភពលោកតូចមួយដែលមានតែភាពវិជ្ជមាន។ ចូរធ្វើជាមិត្តល្អដែលអ្នកដទៃចង់ជួបក្នុងជីវិត។ មិត្តភាពគឺជាអំណោយដ៏វិសេសវិសាលបំផុតដែលមនុស្សជាតិអាចផ្ដល់ឱ្យគ្នាបាន។